នៅក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈយ៉ាងស៊ីជម្រៅ អាជីពជាមន្ត្រីរាជការស៊ីវិលនៅកម្ពុជាបានវិវត្តខ្លួនទៅជាការងារដែលមានលក្ខណៈវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ច្បាស់លាស់។ ការចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋនាពេលបច្ចុប្បន្ន តម្រូវឱ្យមានការឆ្លងកាត់ការប្រឡងប្រជែងយ៉ាងតឹងរ៉ឹង ដែលផ្អែកលើសមត្ថភាព និងចំណេះដឹងពិតប្រាកដ ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌សង្គម។ អាជីពជាមន្ត្រីរាជការមិនត្រឹមតែផ្តល់នូវស្ថិរភាពការងារយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការបម្រើជាតិ និងជួយសម្រួលដល់តម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈផងដែរ។ រដ្ឋាភិបាលកម្ពុជាសម័យទំនើបបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើការកសាងរដ្ឋបាលឌីជីថល ធ្វើឱ្យមន្ត្រីរាជការត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការងារជាមន្ត្រីរាជការបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់យុវជនដែលចង់ចូលរួមចំណែកក្នុងការកសាងគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន។ បរិយាកាសការងារនៅក្នុងស្ថាប័នរដ្ឋត្រូវបានកែលម្អជាលំដាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធគ្រប់គ្រងការងារតាមបែបទំនើបកម្ម។ មន្ត្រីរាជការសម័យថ្មីដើរតួជាអ្នកបម្រើសេវាសាធារណៈយ៉ាងសកម្ម ដែលមានអាកប្បកិរិយាទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍រួមរបស់មហាជន។ ការផ្តល់តម្លៃលើវិជ្ជាជីវៈមន្ត្រីរាជការបានជួយលើកកម្ពស់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំ និងការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អាជីពនេះផ្តល់ឱកាសឱ្យបុគ្គលម្នាក់ៗអាចបង្ហាញពីសមត្ថភាពដឹកនាំ និងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។ ការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចឱ្យបានល្អប្រសើរ បានធ្វើឱ្យមន្ត្រីរាជការក្លាយជាសសរស្តម្ភដ៏រឹងមាំក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជំនាញស្នូលដែលមន្ត្រីរាជការសម័យទំនើបត្រូវមាន គឺសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីគ្រប់គ្រងទិន្នន័យ និងការផ្តល់សេវាសាធារណៈតាមអនឡាញ។ ការផ្លាស់ប្តូរពីការប្រើប្រាស់ឯកសារក្រដាសមកជាប្រព័ន្ធរដ្ឋបាលឌីជីថល បានជួយឱ្យការងាររដ្ឋបាលមានភាពរហ័សរហួន និងកាត់បន្ថយការចំណាយពេលវេលាបានយ៉ាងច្រើន។ មន្ត្រីរាជការត្រូវមានចំណេះដឹងខាងឌីជីថល ដើម្បីអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងបុគ្គលិកដែលមានលក្ខណៈស្មុគស្មាញ។ ការប្រើប្រាស់បណ្តាញសង្គម និងផ្លេតហ្វមឌីជីថលដើម្បីទទួលយកមតិរិះគន់ពីប្រជាពលរដ្ឋ បានក្លាយជាឧបករណ៍ថ្មីមួយសម្រាប់មន្ត្រីរាជការក្នុងការកែលម្អសេវាកម្មរបស់ខ្លួន។ មន្ត្រីរាជការក្នុងវិស័យអប់រំ និងសុខាភិបាលកំពុងប្រើប្រាស់ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក និងតេឡេវេជ្ជសាស្ត្រ ដើម្បីបង្កើនប្រសិទ្ធភាពការងារនៅតាមតំបន់ដាច់ស្រយាល។ ការរក្សាសន្តិសុខសុវត្ថិភាពទិន្នន័យ និងការយល់ដឹងអំពីច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន គឺជាតម្រូវការថ្មីដែលមន្ត្រីរាជការគ្រប់រូបត្រូវយល់ដឹង។ ការចូលរួមក្នុងកិច្ចប្រជុំតាមរយៈវីដេអូ និងការធ្វើការងារពីចម្ងាយ បានក្លាយជាទម្លាប់ការងារថ្មីដែលមន្ត្រីរាជការត្រូវតែសម្របខ្លួនឱ្យបានទាន់ពេល។ មន្ត្រីរាជការត្រូវមានសមត្ថភាពក្នុងការវិភាគទិន្នន័យខ្នាតធំ ដើម្បីផ្តល់ជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយដែលផ្អែកលើភស្តុតាងច្បាស់លាស់។ ការច្នៃប្រឌិតក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃសម្រាប់បម្រើសេវាសាធារណៈ បង្ហាញពីភាពវៃឆ្លាត និងការវិវត្តនៃមន្ត្រីរាជការខ្មែរក្នុងសម័យបច្ចេកវិទ្យា។ ភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលមិនត្រឹមតែបង្កើនល្បឿនការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានានូវតម្លាភាព និងភាពត្រឹមត្រូវនៃកិច្ចការងាររដ្ឋ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គឺជាកាតព្វកិច្ចចម្បងដែលមន្ត្រីរាជការគ្រប់រូបត្រូវអនុវត្តដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ស្ថាប័ន។ គោលការណ៍ "ស្អាតស្អំ ស្មោះត្រង់ និងមានការទទួលខុសត្រូវ" គឺជាពាក្យស្លោកដែលមន្ត្រីរាជការសម័យទំនើបយកមកធ្វើជាត្រីវិស័យក្នុងការបំពេញការងារប្រចាំថ្ងៃ។ ការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ ដោយមិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយ គឺជាការបង្ហាញពីមនសិការស្នេហាជាតិពិតប្រាកដ។ មន្ត្រីរាជការត្រូវមានអាកប្បកិរិយាទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ក្នុងច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋមានអារម្មណ៍កក់ក្តៅ និងទទួលបានការគោរពនៅពេលមកទទួលសេវា។ ភាពស្មោះត្រង់ក្នុងការគ្រប់គ្រងថវិកាជាតិ និងការចៀសវាងរាល់អំពើពុករលួយ គឺជាកត្តាសំខាន់ដែលជួយឱ្យរដ្ឋបាលសាធារណៈមានភាពរឹងមាំ និងមានតម្លាភាព។ ការរក្សាការសម្ងាត់របស់រដ្ឋ និងការមិនប្រើប្រាស់អំណាចតួនាទីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាលក្ខខណ្ឌវិជ្ជាជីវៈដែលត្រូវអនុវត្តយ៉ាងដាច់ខាត។ មន្ត្រីរាជការត្រូវមានស្មារតីសហការគ្នាជាក្រុម និងការចេះជួយជ្រោមជ្រែងសហការី ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមរបស់អង្គភាព។ ការផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ និងការណែនាំនីតិវិធីរដ្ឋបាលដោយមិនមានការគាំង ជួយឱ្យប្រជាពលរដ្ឋកាត់បន្ថយការចំណាយ និងការខាតបង់ពេលវេលា។ ភាពជាគំរូក្នុងការគោរពច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់មន្ត្រីរាជការ គឺជាការអប់រំដោយផ្ទាល់ដល់សមាជិកដទៃទៀតក្នុងសង្គម។ ការទទួលស្គាល់កំហុស និងការកែលម្អសេវាកម្មតាមសំណូមពររបស់មហាជន បង្ហាញពីភាពចាស់ទុំ និងភាពជាម្ចាស់ការនៃមន្ត្រីរាជការសម័យថ្មី។ ការរៀនសូត្រពេញមួយជីវិតគឺជាផ្នែកមួយនៃអាជីពមន្ត្រីរាជការ ដោយរដ្ឋតែងតែផ្តល់ឱកាសឱ្យបុគ្គលិកចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស។ សាលាភូមិន្ទរដ្ឋបាល ដើរតួជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ដែលជួយឱ្យមន្ត្រីរាជការទទួលបាននូវចំណេះដឹងផ្នែករដ្ឋបាល នីតិកម្ម និងការដឹកនាំ។ មន្ត្រីរាជការត្រូវពង្រឹងសមត្ថភាពផ្នែកភាសាបរទេស ជាពិសេសភាសាអង់គ្លេស ដើម្បីអាចចូលរួមក្នុងកិច្ចប្រជុំតំបន់អាស៊ាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការយល់ដឹងអំពីបច្ចេកទេសរៀបចំផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ ជួយឱ្យមន្ត្រីអាចបំពេញភារកិច្ចឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាមួយមន្ត្រីរាជការនៃប្រទេសជឿនលឿន បានជួយឱ្យមន្ត្រីខ្មែរទទួលបាននូវគំនិតច្នៃប្រឌិត និងរបៀបធ្វើការងារថ្មីៗ។ ការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការជាស្ត្រី គឺជាអាទិភាពមួយដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសមភាពយេនឌ័រក្នុងជួរដឹកនាំ។ មន្ត្រីរាជការវ័យក្មេងត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ចំណេះដឹងទំនើបៗ ដើម្បីចូលរួមចំណែកក្នុងការកែលម្អប្រព័ន្ធការងារចាស់ៗឱ្យមានភាពរស់រវើក។ ការឆ្លងកាត់ការវាយតម្លៃសមិទ្ធកម្ម ជាទៀងទាត់ ជួយឱ្យមន្ត្រីដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនដើម្បីអភិវឌ្ឍបន្ថែម។ ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង គឺជាចំណេះដឹងថ្មីដែលមន្ត្រីរាជការគ្រប់ស្ថាប័នត្រូវបញ្ចូលក្នុងផែនការការងារ។ វិនិយោគលើធនធានមនុស្សក្នុងជួររដ្ឋាភិបាល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់អនាគតនៃរដ្ឋបាលកម្ពុជាសម័យទំនើប។ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំដំឡើងប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ ដើម្បីធានាបាននូវជីវភាពរស់នៅសមរម្យសម្រាប់មន្ត្រីរាជការ និងគ្រួសារ។ ក្រៅពីប្រាក់បៀវត្សរ៍មូលដ្ឋាន មន្ត្រីរាជការក៏ទទួលបាននូវប្រាក់ឧបត្ថម្ភផ្សេងៗ ដូចជាប្រាក់តំបន់ ប្រាក់មុខងារ និងការឧបត្ថម្ភក្នុងឱកាសបុណ្យទានជាតិ។ ប្រព័ន្ធសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ ផ្តល់នូវការធានារ៉ាប់រងសុខភាព និងការថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ ការទទួលបានប្រាក់សោធននិវត្តន៍ក្រោយពេលបញ្ចប់អាជីព គឺជាការធានានូវសន្តិសុខហិរញ្ញវត្ថុសម្រាប់មន្ត្រីរាជការក្នុងវ័យជរា។ ការរៀបចំឱ្យមានទារកដ្ឋាន និងកន្លែងបំបៅដោះកូននៅតាមស្ថាប័នរដ្ឋ បានជួយសម្រួលដល់មន្ត្រីរាជការជាស្ត្រីឱ្យបំពេញការងារបានយ៉ាងល្អ។ ម៉ោងធ្វើការដែលត្រូវបានកំណត់ច្បាស់លាស់ ជួយឱ្យមន្ត្រីរាជការមានតុល្យភាពរវាងជីវិតការងារ និងពេលវេលាសម្រាប់គ្រួសារ។ ការផ្តល់មេដាយការងារ និងការលើកសរសើរជាសាធារណៈ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់មន្ត្រីដែលខិតខំបំពេញភារកិច្ចបានឆ្នើម។ មន្ត្រីរាជការមានឱកាសទទួលបានការឈប់សម្រាកប្រចាំឆ្នាំ និងការឈប់សម្រាកក្នុងករណីមានធុរៈចាំបាច់ដោយទទួលបានប្រាក់បៀវត្សរ៍ដដែល។ ការរៀបចំបរិយាកាសការងារដែលមានសុវត្ថិភាព និងអនាម័យ ជួយឱ្យមន្ត្រីមានសុខភាពល្អ និងបង្កើនផលិតភាពការងារបានខ្ពស់។ សុខុមាលភាពរបស់មន្ត្រីរាជការគឺជាអាទិភាពចម្បងដែលរដ្ឋាភិបាលយកចិត្តទុកដាក់ ដើម្បីកសាងជួរមន្ត្រីដែលមានថាមពល និងភាពស្វាហាប់។ បញ្ហាប្រឈមដ៏ធំមួយគឺការប្រឈមមុខនឹងការរំពឹងទុកខ្ពស់របស់ប្រជាពលរដ្ឋ នៅក្នុងសម័យកាលដែលព័ត៌មានសាយភាយយ៉ាងរហ័សលើបណ្តាញសង្គម។ ការខ្វះខាតសម្ភារៈបច្ចេកទេសនៅតាមតំបន់ដាច់ស្រយាល ជួនកាលបង្កជាឧបសគ្គដល់ការអនុវត្តការងាររដ្ឋបាលឱ្យបានទាន់ចិត្ត។ មន្ត្រីរាជការត្រូវប្រឈមនឹងសម្ពាធការងារក្នុងកំឡុងពេលមានព្រឹត្តិការណ៍ជាតិធំៗ ដែលតម្រូវឱ្យមានការលះបង់ពេលវេលាផ្ទាល់ខ្លួនច្រើន។ ការដោះស្រាយបញ្ហាជម្លោះផលប្រយោជន៍ និងការទប់ស្កាត់ឥទ្ធិពលខាងក្រៅមកលើការសម្រេចចិត្តតាមផ្លូវច្បាប់ ទាមទារឱ្យមានភាពក្លាហាន និងឆន្ទៈមាំមួន។ យុទ្ធសាស្ត្រដើម្បីជំនះលើបញ្ហាទាំងនេះ គឺការបង្កើនតម្លាភាពតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីកាត់បន្ថយការជួបមុខគ្នាផ្ទាល់។ មន្ត្រីរាជការត្រូវរៀនគ្រប់គ្រងអារម្មណ៍ និងការដោះស្រាយបញ្ហាដោយសន្តិវិធី នៅពេលជួបប្រទះនឹងអតិថិជនដែលមានការខឹងសម្បារ។ ការបណ្តុះស្មារតីស្នេហាជាតិ និងការយល់ដឹងពីតួនាទីជា "អ្នកបម្រើ" មិនមែនជា "ចៅហ្វាយ" ជួយឱ្យមន្ត្រីជំនះបាននូវអាកប្បកិរិយាអវិជ្ជមាន។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការងារដែលផ្អែកលើលទ្ធផល ជួយឱ្យមន្ត្រីផ្តោតលើសមិទ្ធផលពិតប្រាកដ។ ស្មារតីអត់ធ្មត់ និងការបន្តកែទម្រង់ដោយមិនរាថយ គឺជាសោរគ្រឹះក្នុងការដោះស្រាយរាល់បញ្ហាប្រឈមក្នុងវិស័យសាធារណៈ។ នាពេលអនាគត រដ្ឋាភិបាលកម្ពុជានឹងវិវត្តទៅជារដ្ឋាភិបាលឌីជីថលពេញលេញ ដែលមន្ត្រីរាជការទាំងអស់ត្រូវមានជំនាញបច្ចេកវិទ្យាកម្រិតខ្ពស់។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត នឹងត្រូវបានដាក់បញ្ចូលក្នុងកិច្ចការរដ្ឋបាល ដើម្បីជួយសម្រួលដល់ការវិភាគទិន្នន័យ និងការឆ្លើយតបសេវាបឋម។ និន្នាការនៃការធ្វើវិមជ្ឈការនឹងផ្តល់អំណាចកាន់តែច្រើនដល់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហានៅមូលដ្ឋាន។ ការលើកកម្ពស់ "សេដ្ឋកិច្ចបៃតង" នឹងតម្រូវឱ្យមន្ត្រីរាជការគ្រប់រូបបញ្ចូលគោលការណ៍គាំពារបរិស្ថានទៅក្នុងរាល់គម្រោងអភិវឌ្ឍន៍ជាតិ។ ការជ្រើសរើសមន្ត្រីរាជការតាមរយៈប្រព័ន្ធកុំព្យូទ័រនឹងកាន់តែមានភាពសុក្រឹត ដែលផ្តល់ឱកាសកាន់តែស្មើគ្នាសម្រាប់បេក្ខជនដែលមានសមត្ថភាព។ មន្ត្រីរាជការនឹងក្លាយជាអ្នកសម្របសម្រួល កាន់តែខ្លាំងជាងមុន ដើម្បីជំរុញការវិនិយោគពីវិស័យឯកជន។ ការបង្កើតប្រព័ន្ធតម្លាភាពសាធារណៈដែលប្រជាពលរដ្ឋអាចតាមដានការចំណាយថវិការដ្ឋតាមអនឡាញ នឹងក្លាយជាស្តង់ដារថ្មី។ ការផ្លាស់ប្តូរវប្បធម៌ការងារពីការ "ធ្វើការតាមបង្គាប់" មកជា "ការធ្វើការដោយការច្នៃប្រឌិត" នឹងក្លាយជាចំណុចស្នូលនៃកំណែទម្រង់។ មន្ត្រីរាជការកម្ពុជានឹងមានតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព និងអង្គការសហប្រជាជាតិ។ ជួរមន្ត្រីរាជការនាពេលអនាគតនឹងសំបូរទៅដោយធនធានមនុស្សដែលមានចំណេះដឹងពហុវិជ្ជា និងមានចក្ខុវិស័យវែងឆ្ងាយ។ ប្រសិនបើអ្នកមានបំណងចង់ចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ និងចង់បានអាជីពដែលមានអត្ថន័យ អាជីពជាមន្ត្រីរាជការគឺជាជម្រើសដ៏ល្អ។ ការត្រៀមខ្លួនតាមរយៈការសិក្សាឱ្យបានពូកែ និងការអភិវឌ្ឍជំនាញទន់ គឺជាជំហានដំបូងដើម្បីក្លាយជាមន្ត្រីឆ្នើម។ ចូរចាំថា ភាពជោគជ័យក្នុងអាជីពមន្ត្រីរាជការ គឺមិនមែនស្ថិតលើអំណាចតួនាទីនោះទេ ប៉ុន្តែស្ថិតលើស្នាដៃដែលអ្នកបានបន្សល់ទុកជូនជាតិ។ ការរៀបចំខ្លួនឱ្យទាន់សម័យកាលឌីជីថល និងការរក្សានូវអត្តសញ្ញាណខ្មែរ គឺជាតុល្យភាពដែលមន្ត្រីរាជការគ្រប់រូបត្រូវរក្សាឱ្យបាន។ វិស័យរដ្ឋបាលសាធារណៈនៅកម្ពុជា គឺជាទីវាលដ៏ធំធេងសម្រាប់យុវជនដែលមានមហិច្ឆតា និងចង់ឃើញមាតុភូមិមានភាពរុងរឿង។ ការសហការរវាងមន្ត្រីជំនាន់មុនដែលមានបទពិសោធន៍ និងមន្ត្រីជំនាន់ក្រោយដែលមានគំនិតថ្មី គឺជាគន្លឹះនៃភាពជោគជ័យរបស់អង្គភាព។ ការផ្តល់តម្លៃលើភាពត្រឹមត្រូវ និងយុត្តិធម៌ នឹងធ្វើឱ្យអ្នកទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋពេញមួយជីវិត។ មន្ត្រីរាជការគឺជាអ្នកដឹកនាំការផ្លាស់ប្តូរក្នុងសង្គម ដែលត្រូវមានស្មារតីភ្ញាក់រលឹក និងការលះបង់ខ្ពស់ចំពោះមុខតំណែង។ ការវិនិយោគលើខ្លួនឯងតាមរយៈការអាន និងការសិក្សាស្រាវជ្រាវ គឺជាទ្រព្យសម្បត្តិដែលគ្មាននរណាអាចលួចយកបាននៅក្នុងអាជីពនេះ។ សរុបមក អាជីពជាមន្ត្រីរាជការស៊ីវិលនៅក្នុងប្រទេសកម្ពុជាសម័យទំនើប គឺជាការបូជាកម្លាំងកាយចិត្តដើម្បីអនាគតដ៏ភ្លឺស្វាងនៃកូនចៅខ្មែរគ្រប់ជំនាន់។